ឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីក្នុងខ្សែភាពយន្តខ្មែរត្រូវបានគេចាត់ទុកថាជាឈុតដ៏សំខាន់មួយ ដែលបានបង្ហាញពីអត្តសញ្ញាណ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ស្រស់ស្អាតរបស់ខ្មែរ។ ឈុតទាំងនេះមិនត្រឹមតែជាចំណុចនៃរឿងស្នេហាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់អ្នកផលិតភាពយន្តក្នុងការបង្ហាញពីភាពប្រណីត និងតម្លៃនៃពិធីមង្គលការខ្មែរផងដែរ។ ភាពយន្តខ្មែរជាច្រើនតែងតែបញ្ចូលឈុតអាពាហ៍ពិពាហ៍បែបប្រពៃណី ជាពិសេសភាពយន្តដែលមានប្រធានបទស្នេហា ការរស់នៅបែបបុរាណ ឬរឿងរ៉ាវទាក់ទងនឹងគ្រួសារ និងទំនៀមទម្លាប់។ នៅក្នុងនោះភាពយន្តបែបមនោសញ្ចេតនា និងរឿងភាគគ្រួសារ តែងតែប្រើប្រាស់ឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីជា ចំណុចស្នូលនៃសាច់រឿង។ ឈុតទាំងនេះជាធម្មតាបង្ហាញពីការផ្សារភ្ជាប់គ្នារវាងគូស្នេហ៍បន្ទាប់ពីពួកគេបានជម្នះឧបសគ្គជាច្រើន។ ពិធីរៀបមង្គលការមិនមែនគ្រាន់តែទីបញ្ចប់នៃរឿងនោះទេ ប៉ុន្តែក៏ជាការបង្ហាញពី ការរួបរួមគ្រួសារ ទាំងសងខាង ដែលជាចំណុចសំខាន់នៃវប្បធម៌ខ្មែរផងដែរ។ តាមរយៈឈុតទាំងនេះ អ្នកដឹកនាំរឿងបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តនូវប្រពៃណី ចំណងគ្រួសារ និងការគោរពចាស់ទុំ។ ចំណែកភាពយន្តប្រវត្តិសាស្ត្រ និងរឿងដែលថតតាមសម័យកាល ក៏បានប្រើប្រាស់ឈុតអាពាហ៍ពិពាហ៍ដើម្បីបង្កើន ភាពប្រាកដប្រជាខាងប្រវត្តិសាស្ត្រដែរ។ អ្នកផលិតភាពយន្តបានយកចិត្តទុកដាក់ខ្ពស់ទៅលើការរៀបចំឈុតនេះ ដូចជាការជ្រើសរើសសម្លៀកបំពាក់ សម្ភារៈសម្រាប់តុបតែង និងរបៀបរបបនៃការរៀបចំពិធីតាមបែបសម័យកាលនោះ។ ឧទាហរណ៍ អាពាហ៍ពិពាហ៍ដែលថតក្នុងទស្សវត្ស៦០ នឹងមានលក្ខណៈខុសគ្នាពីអាពាហ៍ពិពាហ៍សម័យបច្ចុប្បន្នទាំងម៉ូដសក់ ការតុបតែង និងតន្រ្តី។ ការបង្ហាញបែបនេះបានជួយឲ្យអ្នកទស្សនាអាចយល់កាន់តែច្បាស់ពីជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យកាលផ្សេងៗគ្នា។ រីឯភាពយន្តដែលលើកស្ទួយវប្បធម៌ បានប្រើប្រាស់ឈុតអាពាហ៍ពិពាហ៍នៅក្នុងសាច់រឿង។ ឈុតទាំងនេះមិនមែនគ្រាន់តែជាផ្នែកមួយនៃរឿងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញយ៉ាងល្អិតល្អន់នូវ ពិធីការមង្គលការខ្មែរ ពេញលេញ។ ដោយភាពយន្តបានបង្ហាញពីពិធីនានាដូចជា ពិធីកាត់សក់ ពិធីបង្វិលពពិល និងពិធីបាចផ្កាស្លា ជាដើម។ ការរៀបរាប់យ៉ាងស៊ីជម្រៅបែបនេះបានជួយឲ្យអ្នកទស្សនា ជាពិសេសអ្នកដែលមិនសូវបានដឹងពីពិធីទាំងនេះ អាចយល់ពីតម្លៃ ខ្លឹមសារ និងអត្ថន័យជ្រៅជ្រះនៃទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរ។ ការសម្ដែងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីក្នុងខ្សែភាពយន្តខ្មែរ គឺទាមទារនូវការរៀបចំ និងដំណើរការយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវភាពជាក់លាក់ និងសម្រស់នៃវប្បធម៌។ ការរៀបចំឈុត និងសម្លៀកបំពាក់ គឺជាជំហានដំបូងដ៏សំខាន់។ អ្នកដឹកនាំរឿង និងក្រុមការងារត្រូវស្រាវជ្រាវ និងរៀបចំកន្លែងថតឲ្យដូចជាពិធីមង្គលការពិតៗ ដោយមានតុបតែងលំអដោយផ្កា ផ្ទាំងគំនូរ និងសម្ភារៈប្រពៃណីដូចជា បាយសី និង ផ្កា ស្លាធម៌ ជាដើម។ សម្រាប់តួអង្គវិញ ពួកគេត្រូវស្លៀកពាក់ សម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ យ៉ាងត្រឹមត្រូវទៅតាមពិធីនីមួយៗ ដូចជាឈុតហែរជំនូន ឈុតកាត់សក់ និងឈុតបង្វិលពពិល ដែលមានភាពខុសគ្នាពីគ្នា។ ការសម្ដែងពិធីការ ត្រូវធ្វើឡើងតាមលំដាប់លំដោយនៃពិធីមង្គលការពិតៗ។ តួអង្គត្រូវសម្តែងតាមជំហាននៃពិធីដូចជា ពិធីកាត់សក់ និង ពិធីបង្វិលពពិល ដោយមានការណែនាំពីអ្នកជំនាញផ្នែកទំនៀមទម្លាប់។ ក្នុងអំឡុងពេលថត គេតែងប្រើប្រាស់ តន្រ្តីបុរាណខ្មែរ សម្រាប់ពិធីការមង្គលការ ដែលជួយបង្កើនបរិយាកាសនៃភាពឧឡារិក និងសប្បាយរីករាយ។ តួអង្គត្រូវធ្វើតាមពិធីទាំងអស់នោះដោយភាពទន់ភ្លន់ និងសេចក្តីថ្លៃថ្នូរ មិនមានលក្ខណៈហួសហេតុពេកទេ។ ម្យ៉ាង តួអង្គកូនកំលោះ កូនក្រមុំត្រូវបង្ហាញពីអារម្មណ៍ជាច្រើនដូចជា ភាពអៀនខ្មាស ភាពគោរពចំពោះចាស់ទុំ និង សេចក្តីថ្លៃថ្នូរ។ ពួកគេត្រូវរក្សាឥរិយាបថ និងកាយវិការឲ្យបានត្រឹមត្រូវ ដូចជាការ សំពះ ការដើរដោយមានសណ្តាប់ធ្នាប់ និងការឱនក្បាលនៅពេលចាស់ទុំឲ្យពរជ័យ។ ការសម្ដែងបែបនេះបានធ្វើឲ្យឈុតអាពាហ៍ពិពាហ៍មើលទៅមានភាពរស់រវើក និងមានអត្ថន័យជ្រាលជ្រៅ ជាជាងការសម្តែងធម្មតាៗ។ បច្ចេកទេសសម្ដែងក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណី ទាមទារឲ្យតួអង្គយល់ពីអារម្មណ៍ និងកាយវិការដែលស្របតាមវប្បធម៌ខ្មែរ ជាងការសម្ដែងតាមបែបសម័យទំនើប។ ក្នុងបច្ចេកទេសសម្ដែងក្នុងឈុតអាពាហ៍ពិពាហ៍ក៏ផ្តោតលើទំនាក់ទំនងរវាងតួអង្គផងដែរ។ តួអង្គត្រូវបង្ហាញនូវ ភាពស្និទ្ធស្នាល តាមរយៈការមើលគ្នាដោយក្តីស្រលាញ់ និងកាយវិការស្រទន់។ ឧទាហរណ៍ ការសម្លឹងមើលទៅឪពុកម្តាយដោយក្តីរំជួលចិត្ត ឬការទទួលយកពរជ័យពីពួកគាត់ដោយការឱនក្បាល គឺជាការសម្ដែងដែលបន្ថែមនូវជម្រៅអារម្មណ៍ដល់ឈុតនេះ។ ការសម្ដែងដ៏ល្អឥតខ្ចោះ គឺអាចបង្ហាញពីការផ្លាស់ប្តូរជីវិតរបស់តួអង្គពីភាពនៅលីវទៅជាជីវិតគូយ៉ាងមានន័យ។